ការធ្វើទូកគឺជាសិល្បៈ និងជំនាញមួយដែលបានបន្សល់ទុកតាំងពីដូនតា ដែលមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងសហគមន៍អណ្តែតទឹករបស់ប្រជាជនកម្ពុជា។ នៅក្នុងភូមិសាស្រ្តដែលពោរពេញដោយទឹកដូចជាបឹងទន្លេសាប និងតំបន់ដងទន្លេមេគង្គ ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋស្ទើរតែទាំងអស់គឺពឹងផ្អែកលើទូក។ ពួកគេប្រើប្រាស់ទូកដើម្បីធ្វើដំណើរ នេសាទ ដឹកជញ្ជូនទំនិញ និងសកម្មភាពផ្សេងៗទៀត។ ការធ្វើទូកមិនមែនគ្រាន់តែជាការបង្កើតឧបករណ៍មួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការថែរក្សាមរតកវប្បធម៌មួយដ៏សំខាន់ផងដែរ។ ជាយូរលង់ណាស់មកហើយ វត្តអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំទាំងផ្នែកពុទ្ធសាសនា និងចំណេះដឹងទូទៅ។ នៅក្នុងសហគមន៍អណ្តែតទឹក ទូកមានច្រើនប្រភេទដែលត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការខុសៗគ្នា។ ប្រភេទទូកទាំងនោះមានឈ្មោះខុសៗគ្នាទៅតាមទំហំ រូបរាង និងមុខងាររបស់វា។ ឧទាហរណ៍ដូចជា ទូកនេសាទ ដែលជាប្រភេទទូកប្រើសម្រាប់ចាប់ត្រី វាមិនមានទំហំធំពេកទេ ហើយត្រូវបានរចនាឡើងដើម្បីងាយស្រួលធ្វើចលនាលើផ្ទៃទឹក។ ទូកចែវ គឺជាទូកដែលមានទំហំតូចល្មមសម្រាប់មនុស្សម្នាក់ ឬពីរនាក់ ហើយគេប្រើវាសម្រាប់ធ្វើដំណើរជិតៗ។ រីឯទូកកាណូត គឺជាទូកដែលប្រើម៉ាស៊ីន ហើយវាអាចធ្វើដំណើរបានលឿនជាងទូកធម្មតា ប្រើសម្រាប់ដឹកជញ្ជូនមនុស្សនិងទំនិញដែលមានល្បឿនលឿន។ ក្រៅពីនេះ នៅមាន ទូកអូស ដែលជាទូកធំៗប្រើសម្រាប់អូសឬសណ្តោងសម្ភារៈធ្ងន់ៗ ឬទូកផ្សេងៗទៀត។ ទូកលក់អីវ៉ាន់ គឺជាទូកដែលត្រូវបានរៀបចំជាហាងលក់ទំនិញអណ្តែតទឹក ដូចដែលយើងតែងតែឃើញនៅតាមភូមិអណ្តែតទឹកនានា។ ទូកផ្ទះ គឺជាទូកដែលមានទំហំធំ ហើយត្រូវបានគេកែច្នៃជាលំនៅដ្ឋានសម្រាប់រស់នៅ។ ពួកគេបានរៀបចំជាបន្ទប់ដេក ផ្ទះបាយ និងកន្លែងផ្សេងៗទៀតនៅលើទូកនោះ។ ប្រជាជនដែលរស់នៅលើទូកប្រភេទនេះ ចាត់ទុកទូករបស់ពួកគេជាផ្ទះពិតៗ។ ដំណើរការនៃការធ្វើទូកមួយតម្រូវឲ្យមានភាពអត់ធ្មត់ ជំនាញខ្ពស់ និងការយល់ដឹងពីប្រភេទឈើដែលសមស្រប។ ជាទូទៅ សិប្បករតែងតែជ្រើសរើសឈើដែលមានគុណភាពល្អ និងធន់នឹងទឹក ដូចជាឈើខ្លឹម ឈើនាងនួន ឬឈើឈ្ងួនជាដើម។ ដំណើរការដំបូងគឺការជ្រើសរើសឈើដែលមានទំហំត្រឹមត្រូវ ហើយកាត់វាជាបន្ទះៗទៅតាមទម្រង់ដែលបានគូសវាសរួច។ បន្ទាប់មក គេចាប់ផ្តើមកាត់និងរៀបចំជាបាតទូក ដែលជាផ្នែកសំខាន់បំផុត។ ពួកគេត្រូវប្រាកដថាបាតទូកមានភាពរឹងមាំនិងមានរាងត្រឹមត្រូវដើម្បីអាចកាត់បន្ថយការកកិតជាមួយទឹក។ បន្ទាប់ពីបានបាតទូកហើយ ពួកគេចាប់ផ្តើមធ្វើ ពោង ឬ ជញ្ជាំងទូក ដោយប្រើបន្ទះឈើដែលមានទំហំតូចជាងបាតទូក។ បន្ទះឈើទាំងនោះត្រូវបានតម្រៀបនិងភ្ជាប់ជាមួយគ្នាដោយប្រើ ដែកគោល ឬ វីស ឲ្យមានភាពរឹងមាំ។ ក្នុងអំឡុងពេលនេះ សិប្បករត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការរៀបចំឲ្យមានភាពស្មើគ្នាដើម្បីកុំឲ្យទូកមានការលយឬរេចរឹលនៅពេលដាក់ចុះក្នុងទឹក។ ក្រោយមក គេចាប់ផ្តើមធ្វើ ក្បាលទូក និង កន្ទុយទូក ឲ្យមានរាងស្រួច ឬមូលទៅតាមប្រភេទទូកដែលចង់បាន។ ផ្នែកក្បាលនិងកន្ទុយនេះក៏មានសារៈសំខាន់ដែរ ព្រោះវាជួយសម្រួលដល់ការចល័តរបស់ទូក។ នៅពេលដែលរូបរាងទូកត្រូវបានបញ្ចប់ គេចាប់ផ្តើមធ្វើការកែច្នៃបន្ថែម ដូចជាការបិតជ័រ ការលាបថ្នាំការពារទឹក និងការរៀបចំកន្លែងអង្គុយ ឬកន្លែងដាក់ឥវ៉ាន់នៅលើទូក។ ការបិតជ័រការពារទឹកមានសារៈសំខាន់ណាស់ ព្រោះវាជួយឲ្យទូកអាចប្រើប្រាស់បានយូរអង្វែងនិងមិនងាយពុកដោយសារទឹក។ ជ័រនោះត្រូវបានគេលាបឲ្យបានច្រើនស្រទាប់ដើម្បីធានាបាននូវគុណភាព។ នៅដំណាក់កាលចុងក្រោយ ពួកគេនឹងដំឡើងម៉ាស៊ីន ឬរៀបចំដងចែវនិងសម្ភារៈផ្សេងៗទៀតដែលចាំបាច់សម្រាប់ការប្រើប្រាស់។ ការធ្វើទូកមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងសហគមន៍អណ្តែតទឹក មិនត្រឹមតែជាឧបករណ៍សម្រាប់ការរស់នៅប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ពួកគេផងដែរ។ ទីមួយ ទូកគឺជា មធ្យោបាយធ្វើដំណើរ ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ។ ដោយសារភូមិដ្ឋានរបស់ពួកគេព័ទ្ធជុំវិញដោយទឹក ការធ្វើដំណើរទៅវិញទៅមក ការទៅសាលារៀន ឬទៅផ្សារគឺត្រូវប្រើប្រាស់ទូក។ ប្រសិនបើគ្មានទូកទេ ពួកគេនឹងពិបាកក្នុងការរស់នៅនិងបំពេញសកម្មភាពប្រចាំថ្ងៃ។ ទីពីរ ទូកដើរតួនាទីជា ឧបករណ៍នេសាទ ដែលជាអាជីវកម្មចម្បងរបស់ប្រជាជននៅតំបន់នេះ។ ពួកគេប្រើប្រាស់ទូកដើម្បីដាក់មង ទម្លាក់សន្ទូច ឬចាប់ត្រីបានយ៉ាងងាយស្រួល។ ជីវភាពរស់នៅរបស់គ្រួសារនេសាទពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើទូក។ ពួកគេអាចរកចំណូលបានពីការលក់ត្រីនិងផលនេសាទផ្សេងៗ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ទីបី ទូកគឺជា ទីកន្លែងរស់នៅ សម្រាប់គ្រួសារខ្លះ ព្រោះពួកគេបានកែច្នៃទូករបស់ពួកគេជាផ្ទះអណ្តែតទឹកយ៉ាងស្រស់ស្អាត។ ផ្ទះទូកទាំងនោះមិនត្រឹមតែជាកន្លែងរស់នៅប៉ុណ្ណោះទេ តែវាថែមទាំងអាចផ្លាស់ទីបានទៀតផង។ ពួកគេអាចផ្លាស់ទីផ្ទះទៅតាមរដូវកាលឬទៅតាមស្ថានភាពទឹក ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលនៃបរិស្ថានជុំវិញ។ ការរស់នៅលើទូកក៏ជួយឲ្យពួកគេមានលទ្ធភាពរកស៊ីបានគ្រប់ទីកន្លែងដែលអំណោយផល។ ទីបួន ការធ្វើទូកក៏ជា មរតកវប្បធម៌ មួយដ៏មានតម្លៃដែលបានបន្សល់ទុកតាំងពីដូនតា។ ជំនាញនៃការធ្វើទូកត្រូវបានបង្រៀនតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ។ សិល្បៈនៃការធ្វើទូកនេះបង្ហាញពីភាពប៉ិនប្រសប់និងការយល់ដឹងរបស់ប្រជាជនខ្មែរទៅលើបរិស្ថានជុំវិញខ្លួន។ ការអភិរក្សជំនាញនេះមានន័យថាការអភិរក្សអត្តសញ្ញាណរបស់សហគមន៍អណ្តែតទឹកទាំងមូល។ វាជាផ្នែកមួយនៃប្រវត្តិសាស្រ្ត និងជីវិតរបស់ពួកគេដែលគួរតែត្រូវបានលើកកម្ពស់និងថែរក្សាឲ្យបានគង់វង្ស។ ការធ្វើទូកនៅតែបន្តជាសកម្មភាពដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅប្រកបដោយភាពច្នៃប្រឌិតនិងការសម្របខ្លួនរបស់ប្រជាជនកម្ពុជាទៅនឹងធម្មជាតិ។